ការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន គឺជាប្រធានបទមួយដែលតែងតែមានការជជែកដេញដោលគ្នា ដោយមានទស្សនៈខុសៗគ្នា។ វាអាចជាការរំខានធ្ងន់ធ្ងរ ប៉ុន្តែក៏អាចជាភាពចាំបាច់ និងជាឧបករណ៍ដ៏មានប្រយោជន៍ ប្រសិនបើប្រើប្រាស់បានត្រឹមត្រូវ។ ចំពោះផលប៉ះពាល់អវិជ្ជមាន ទូរស័ព្ទអាចធ្វើឲ្យសិស្សបាត់បង់ការផ្ដោតអារម្មណ៍លើមេរៀន ព្រោះពួកគេងាយនឹងលេងហ្គេម មើលបណ្ដាញសង្គម ឬឆាតជាមួយមិត្តភក្តិ។ សិស្សតែងតែងាយនឹងបាត់បង់ការផ្តោតអារម្មណ៍ទៅលើមេរៀន នៅពេលពួកគេរវល់លេងហ្គេម ឆាតជាមួយមិត្តភក្តិ ឬមើលបណ្ដាញសង្គម។ ម្យ៉ាងវិញទៀត ការលេងទូរស័ព្ទក្នុងថ្នាក់អាចធ្វើឱ្យសិស្សខកខានព័ត៌មានសំខាន់ៗដែលគ្រូបង្រៀនកំពុងពន្យល់។ នៅពេលដែលយើងលេងទូរស័ព្ទមិនត្រឹមតែរំខានដល់ខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងរំខានដល់សិស្សដទៃទៀតដែលកំពុងព្យាយាមរៀន។ វាអាចរំខានដល់សិស្សដទៃទៀតតាមរយៈសំឡេង ឬពន្លឺពីអេក្រង់។ ទូរស័ព្ទអាចក្លាយជាឧបករណ៍សម្រាប់បន្លំក្នុងពេលប្រឡង ដែលធ្វើឲ្យការវាយតម្លៃលទ្ធផលសិក្សាមិនត្រឹមត្រូវ។ ការប្រើប្រាស់ទូរស័ព្ទហួសហេតុអាចនាំឱ្យសិស្សមានឥរិយាបថមិនល្អ ដូចជាមិនគោរពគ្រូ ឬមិនចូលរួមក្នុងសកម្មភាពក្រុម។ សិស្សអាចក្លាយជាមនុស្សដែលពឹងផ្អែកខ្លាំងពេកទៅលើបច្ចេកវិទ្យា រហូតមិនអាចគិត ឬដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ ទោះជាយ៉ាងនេះក្ដី ទូរស័ព្ទក៏អាចក្លាយជាឧបករណ៍សិក្សាដ៏មានប្រសិទ្ធភាព ប្រសិនបើប្រើប្រាស់ដោយមានការណែនាំបានត្រឹមត្រូវពីគ្រូ ឬអាណាព្យាបាល។ ទូរស័ព្ទអាចជួយសិស្សស្វែងរកព័ត៌មានបន្ថែម ឬឯកសារយោងភ្លាមៗ ដើម្បីពង្រីកការយល់ដឹងលើមេរៀន។ ឧទាហរណ៍ ស្វែងរកនិយមន័យពាក្យ បង្ហាញរូបភាព ឬវីដេអូដែលពាក់ព័ន្ធនឹងប្រធានបទ។ ទូរស័ព្ទអាចជួយសិស្សឲ្យចូលទៅកាន់បណ្ណាល័យឌីជីថល អត្ថបទសិក្សា ឬឯកសារយោងផ្សេងៗបានយ៉ាងងាយស្រួល។ វាមានកម្មវិធីអប់រំ ជាច្រើនដែលជួយសម្រួលដល់ការរៀនដូចជា កម្មវិធីរៀនភាសា កម្មវិធីដោះស្រាយគណិតវិទ្យា ឬកម្មវិធីសម្រាប់ការសរសេរបទបង្ហាញ។ ទូរស័ព្ទអាចប្រើសម្រាប់ ការសហការជាក្រុម តាមរយៈកម្មវិធីចែករំលែកឯកសារ ឬការប្រជុំតាមវីដេអូ ដែលជួយឲ្យសិស្សធ្វើកិច្ចការរួមគ្នាបានទោះនៅឆ្ងាយគ្នាក៏ដោយ។ សិស្សអាចប្រើទូរស័ព្ទដើម្បី ថតរូបមេរៀន កត់ត្រាសំឡេងគ្រូពន្យល់ ឬកត់ចំណាំយ៉ាងរហ័ស។ សម្រាប់គ្រូបង្រៀនអាចប្រើទូរស័ព្ទជាឧបករណ៍សម្រាប់បង្ហាញខ្លឹមសារ ដូចជាវីដេអូ ឬរូបភាព ធ្វើកម្រងសំណួរ ភ្លាមៗ ឬប្រើប្រាស់កម្មវិធីគ្រប់គ្រងថ្នាក់រៀន។ ការប្រើប្រាស់ទូរស័ព្ទក្នុងបរិបទសិក្សាជួយសិស្សអភិវឌ្ឍ ជំនាញឌីជីថល ដែលចាំបាច់សម្រាប់ជីវិត និងអាជីពនាពេលអនាគត។ សរុបមក ការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀនគឺជា ដាវមុខពីរ វាក៏មានទាំង គុណសម្បត្តិ និងគុណវិបត្តិ ដែលអាចរំខានដល់ការផ្តោតអារម្មណ៍ និងប្រសិទ្ធភាពនៃការបង្រៀនផងដែរ។ បើគ្មានការគ្រប់គ្រង និងការណែនាំបានត្រឹមត្រូវទេ វាអាចក្លាយជាឧបសគ្គដ៏ធំមួយ។ ប៉ុន្តែប្រសិនបើគ្រូបង្រៀនមានផែនការច្បាស់លាស់ ដាក់បទបញ្ជាផ្ទៃក្នុងផ្សេងៗ និងណែនាំឲ្យសិស្សប្រើប្រាស់វាជាឧបករណ៍សិក្សានោះទូរស័ព្ទ នឹងអាចជួយពង្រឹងគុណភាពអប់រំបានយ៉ាងពិតប្រាកដ។ ម្យ៉ាងវិញទៀតវាជាគន្លឹះនៃការស្វែងរកព័ត៌មានឬឯកសារផ្សេងៗក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការរក្សាស្ថានភាពសិក្សាប្រកបដោយមានប្រសិទ្ធភាព។